សរុបមកនំទាំងអស់នេះវាបានក្លាយជាអាហារសម្រន់ដែលពេញនិយមបំផុត និងបរិភោគជួបជុំគ្នាក្នុងឧកាសពិធីបុណ្យផ្សេងៗ។ ម្យ៉ាងទៀត នំអន្សម យើងអាចយកទៅប្រគេនព្រះសង្ឃ ក៏ដូចជាការធ្វើចង្ហាន និងចែនជូនចាស់ៗដែលនៅក្នុងវត្តផងដែរ។ នំទាំងអស់នេះយើងអាចធ្វើជាដង្វាយសម្រាប់ពិធីសែនព្រេនក្នុងឧកាសបុណ្យផ្សេងៗ។ ទៀតសោតអាចយកទៅធ្វើជាអំណោយក្នុងការសួរសុខទុក្ខញាតិជិតខាងជាពិសេសក្នុងឧកាសរដូវកាលបុណ្យភ្ជុំបុណ្ឌ។ យើងអាចយកអន្សមជ្រូកទៅអាំងដើម្បីរក្សាទុកបានយូថែមទាំងមានរសជាតិឆ្ងាញ់ផងដែរ។ ពិសេសអន្សមជ្រូក និងនំជៀលអាចយកវាទៅចៀនជាមួយនឹងខ្លាញ់ វាអាចឱ្យនំកាន់តែមានរស់ជាតិបន្ថែមទៀត។ ជូនកាលគេអាចហូបជាមួយនឹងស្ករសឬស្ករត្នោតតែទៅតាមការចូលចិត្តរៀងៗខ្លួនតែប៉ុណ្ណោះ។ សព្វថ្ងៃនំអន្សម និងនំបត់នំគម ក៏បានក្លាចជាមុខរបតូចមួយផងដែរ ដើម្បីសម្រួលដល់ម្ចាស់់កម្មពីធីណាមួយដែលមានតម្រូវការ។ នំអន្សមចេកបរិភោគពេលនំរៀងក្ដៅៗអាចធ្វើឱ្យនំកាន់តែឆ្ងាញ់ទៀតផង។ ក្រៅពីនេះអាចធ្វើជាដង្វាយសម្រាប់សែនក្នុងឧកាសបុណ្យផ្សេងៗ ដូចជាភ្ជុំបិណ្ឌ ចូលឆ្នាំនិងបុណ្យជាច្រើនទៀត